ធ្នើរសម្រាប់ដាក់ហាលថ្នាំស្លឹកជក់ដែលធ្វើពីឬស្សី គឺជាសម្ភារៈមួយប្រភេទដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងដំណើរការផលិតថ្នាំជក់បែបបុរាណ។ វាត្រូវបានបង្កើតឡើងដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដែលងាយរក និងមានតម្លៃថោក គឺឬស្សី។ ធ្នើរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាគុណភាព និងរសជាតិនៃថ្នាំជក់ តាមរយៈការហាលសម្ងួតវាអោយបានត្រឹមត្រូវ។ ការរៀបចំធ្នើរនេះទាមទារនូវភាពប៉ិនប្រសប់ និងបទពិសោធន៍ ដើម្បីធានាថាថ្នាំជក់ត្រូវបានហាលស្មើៗគ្នា និងមិនរងការខូចខាត។ ដំណើរការនៃការធ្វើធ្នើរនេះ ចាប់ផ្តើមដោយការជ្រើសរើសប្រភេទឬស្សីណាដែលមានគុណភាពល្អ មាំ ហើយមិនងាយពុកផុយ។ ជាទូទៅ គេនិយមប្រើឬស្សីស្រុក ឬឬស្សីស ដែលមានទំហំល្មម និងមានភាពធន់ខ្ពស់។ បន្ទាប់ពីជ្រើសរើសឬស្សីរួច គេត្រូវកាប់វាជាកំណាត់ៗទៅតាមទំហំដែលបានកំណត់ ហើយកំណាត់ឬស្សីទាំងនោះ នឹងត្រូវយកមកកែច្នៃជាដងធ្នើរ និងជើងទ្រ។ ការកែច្នៃនេះអាចរួមបញ្ចូលទាំងការបិត ឬចិតឬស្សីអោយមានរាងមូល ឬរាបស្មើ ទៅតាមតម្រូវការនៃការប្រើប្រាស់។ ផ្នែកសំខាន់មួយទៀតគឺ ការធ្វើស៊ុមធ្នើរ ដែលត្រូវមានភាពរឹងមាំ និងអាចទ្រទម្ងន់ស្លឹកថ្នាំជក់បានច្រើន។ ស៊ុមធ្នើរនេះ ជាធម្មតាត្រូវបានធ្វើឡើងជាទម្រង់បួនជ្រុង ឬរាងចតុកោណកែង ដែលមានរបារទទឹងជាច្រើនសម្រាប់ដាក់ស្លឹកថ្នាំជក់។ របារទាំងនេះត្រូវមានចន្លោះប្រហោងល្មម ដើម្បីអោយខ្យល់អាចចេញចូលបានល្អ ដែលជួយអោយស្លឹកថ្នាំជក់ស្ងួតលឿន និងមិនដុះផ្សិត។ ហើយរបារខ្លះអាចត្រូវបានចោះរន្ធតូចៗ ដើម្បីចង ឬព្យួរស្លឹកថ្នាំជក់ផងដែរ។ នៅពេលដែលធ្នើរត្រូវបានបញ្ចប់ វាមានទម្ងន់ស្រាល ងាយស្រួលលើកដាក់ និងអាចផ្លាស់ប្តូរទីតាំងបានយ៉ាងងាយស្រួល។ លក្ខណៈពិសេសនេះ អនុញ្ញាតអោយអ្នកផលិតថ្នាំជក់អាចរើធ្នើរទៅកាន់ទីតាំងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ឬទីតាំងណាដែលមិនសូវមានខ្យល់ខ្លាំង ទៅតាមស្ថានភាពអាកាសធាតុ។ ការដាក់ធ្នើរហាលថ្នាំជក់ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយទឹកភ្លៀង ឬសំណើមខ្លាំងពេក ហើយប្រសិនបើស្លឹកថ្នាំជក់ត្រូវទឹក ឬសំណើម វាអាចនឹងខូចគុណភាព ឡើងផ្សិត ឬរលួយ។ ការហាលថ្នាំជក់នៅលើធ្នើរឬស្សី ក៏ជួយអោយស្លឹកថ្នាំជក់ទទួលបានកម្ដៅ និងខ្យល់ចេញចូលបានល្អផងដែរ។ ពន្លឺថ្ងៃជួយបំបាត់ជាតិទឹកចេញពីស្លឹកថ្នាំជក់ រីឯខ្យល់ជួយការពារកុំអោយស្លឹកថ្នាំជក់ជាប់គ្នា។ ដំណើរការនេះអាចចំណាយពេលពីរបីថ្ងៃទៅច្រើនសប្តាហ៍ អាស្រ័យលើអាកាសធាតុ និងប្រភេទថ្នាំជក់។ ក្នុងអំឡុងពេលហាល គេអាចនឹងត្រឡប់ ឬបង្វិលស្លឹកថ្នាំជក់ ដើម្បីធានាថាវាស្ងួតសព្វល្អទាំងសងខាង។ ការថែទាំត្រឹមត្រូវក្នុងអំឡុងពេលហាល នឹងផ្តល់ផលជាថ្នាំជក់ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានក្លិនក្រអូប។ ធ្នើរឬស្សីសម្រាប់ហាលថ្នាំជក់ មិនត្រឹមតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កែច្នៃថ្នាំជក់ប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃកេរដំណែលវប្បធម៌ និងប្រពៃណីរបស់ប្រជាជនខ្មែរផងដែរ។ ការប្រើប្រាស់ធ្នើរនេះ បង្ហាញពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិជុំវិញខ្លួនដើម្បីបំពេញតម្រូវការជីវភាពរស់នៅ។ បច្ចុប្បន្ន ទោះបីជាមានបច្ចេកវិទ្យាទំនើបសម្រាប់សម្ងួតក៏ដោយ ធ្នើរឬស្សីនៅតែត្រូវបានប្រជាជនមួយចំនួនប្រើប្រាស់ដោយសារតែប្រសិទ្ធភាព និងតម្លៃថោករបស់វា។ លើសពីនេះ ធ្នើរឬស្សីនេះក៏មានភាពងាយស្រួលក្នុងការជួសជុល និងថែទាំផងដែរ។ ប្រសិនបើ ផ្នែកណាមួយរបស់វាខូចខាត គេអាចជំនួសដោយឬស្សីថ្មីបានយ៉ាងងាយស្រួល ឯអាយុកាលនៃការប្រើប្រាស់ធ្នើរនេះក៏មានរយៈពេលយូរផងដែរ ប្រសិនបើវាត្រូវបានរក្សាទុកនៅកន្លែងស្ងួត និងមិនត្រូវទឹកភ្លៀងញឹកញាប់។ ការប្រើប្រាស់ធ្នើរឬស្សីក៏រួមចំណែកក្នុងការការពារបរិស្ថានផងដែរ ដោយសារតែឬស្សីជាវត្ថុធាតុដែលធ្វើពីធម្មជាតិដែលអាចបំបែកបានដោយធម្មជាតិ។ ដូច្នេះហើយ ធ្នើរសម្រាប់ដាក់ហាលស្លឹកថ្នាំជក់ដែលធ្វើពីឬស្សី នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកផលិតថ្នាំជក់បែបបុរាណ ដែលចង់រក្សាទុកនូវរសជាតិដើម និងគុណភាពខ្ពស់នៃថ្នាំជក់របស់ពួកគេ។